តន្រ្តីគឺជាបទភ្លេងមួយដែលមានច្រើនឧបករណ៏រួមបញ្ចូលគ្នាបង្កើតបានជាសំឡេមួយបែបផ្សេងៗគ្នាមានគ្រប់រស់ជាតិនៃតន្រ្តី។ បើនិយាយពីតន្រ្តីគឺមានគ្រប់ប្រទេសជុំវិញពិភពលោក មានទាំងបទភ្លេងជាតិសម្រាប់គោរពនឹងបទភ្លេងពេញនិយមសម្រាប់ស្តាប់កម្សាន្តផងដែរ។ លើសពីនេះ ក៏មាន ការរួមបញ្ចូលតន្ត្រីពីរប្រភេទ ឬ ច្រើនជាងនេះ ចូលគ្នា ដើម្បី បង្កើតបានរសជាតិថ្មីមួយបែបទៀត។ ជាពិសេសតន្រ្តីបែបហ៊ីបហបគឺមានឥទ្ធិពលខ្លាំងមែនទែនទៅកាន់ប្រទេសមួយចំនួនធំដូចជាប្រទេសខ្មែរជាដើម។ វិស័យហ៊ីបហប ចាប់ផ្តើមមានឥទ្ធិពល នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ដល់បច្ចុប្បន្ន។ ការរីករាលដាលនេះត្រូវបាននាំមុខដោយសិល្បករខ្មែរ-អាមេរិកាំងដូចជា ប្រាជ្ញ លី ដែលអាល់ប៊ុមរបស់លោក ត្រូវបានចេញផ្សាយនៅក្នុងឆ្នាំ ២០០០ហើយបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅកម្ពុជា។ លោក ប្រាជ្ញ លី គឺជាតារាហុីបហបដំបូងគេដែលណែនាំតន្ត្រីចង្វាក់ហុីបហបអោយមានអ្នកស្គាល់ច្រើន នៅក្នុងប្រទេសកម្ពុជា។ លោកតែងតែរេបលើកឡើងនូវប្រធានបទប្រវត្តិសាស្ត្រ និងសង្គមសំខាន់ៗ ដែលបានធ្វើឱ្យហ៊ីបហបក្លាយជាវេទិកាសម្រាប់ការបញ្ចេញមតិសម្រាប់យុវជនខ្មែរ។ បន្ទាប់មក នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដូចជាផលិតកម្ម ក្លេប យ៉ាហេន ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍឈុតឆាកហ៊ីបហបខ្មែរផងដែរ។ ក្រោយមកក៏មានសិល្បៈករផ្សេងៗទៀតចាប់ផ្តើមធ្វើតន្រ្តីហ៊ីបហបនេះកាន់តែច្រើនថែមទៀត។ តន្រ្តីហ៊ីបហបបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវប្បធម៌តន្ត្រីខ្មែរ ដោយបានផ្លាស់ប្ដូរទម្រង់បទចម្រៀង ការបញ្ចេញមតិ និងវិធីសាស្រ្តក្នុងការផលិតតន្ត្រី។ ជាពិសេសការបង្រួបបង្រួមតន្ត្រីបុរាណ និងសម័យបញ្ចូនគ្នា ដែលធ្វើអោយចង្វាក់មួយនេះមានឥទ្ធិពលលេចធ្លោយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត សិល្បករខ្មែរជាច្រើនបានយកចង្វាក់ភ្លេង និងឧបករណ៍បុរាណខ្មែរដូចជា រនាត ទ្រ ស្គរ និង ខ្លុយ មកលាយបញ្ចូលគ្នាជាមួយចង្វាក់ ហ៊ីបហប ទំនើប។ ឧទាហរណ៍ជាក់ស្តែងដូចជា បទ "ថាម ធូរ រ៉ៃ" របស់ វណ្ណដា ដែលមានការចូលរួមពីលោកតា គង់ ណៃ។ ការលាយបញ្ចូលគ្នានេះហើយបានបង្កើតនូវចង្វាក់ថ្មី ប្លែក ថែមទាំងបានទាក់ទាញ អ្នកស្តាប់ក្នុងស្រុក និងអន្តរជាតិយ៉ាងច្រើនផងដែរ។ ការយកវេទិកាសម្រាប់ការបញ្ចេញមតិសង្គមក្នុងបែបហ៊ីបហប បានក្លាយជាមធ្យោបាយដ៏មានឥទ្ធិពលមួយសម្រាប់សិល្បករខ្មែរក្នុងការបញ្ចេញមតិអំពីបញ្ហាសង្គម ការតស៊ូផ្ទាល់ខ្លួន និងការរិះគន់។ ដែលទំនុកច្រៀងជាញឹកញាប់ឆ្លុះបញ្ចាំងពីការពិតក្នុងសង្គមខ្មែរ ដោយនិយាយអំពីភាពក្រីក្រ អំពើពុករលួយ និងការចង់បានការផ្លាស់ប្ដូរ។ ការអភិវឌ្ឍន៍ជំនាញ និងបច្ចេកទេសផលិត តន្រ្តី ហ៊ីបហប ក៏បានជំរុញឱ្យមានការអភិវឌ្ឍន៍ជំនាញថ្មីៗក្នុងការផលិតតន្ត្រី រួមមាន ការបង្កើតចង្វាក់ភ្លេងថ្មី ការនិពន្ធទំនុកច្រៀងប្រកបដោយអត្ថន័យ និង របៀបនៃការច្រៀងរ៉េបជាដើម។ ហេតុនេះហើយបានធ្វើអោយមាននូវ ស្ទូឌីយោ និងផលិតកម្មក្នុងស្រុកជាច្រើនលេចឡើង ដើម្បីគាំទ្រដល់ការរីកចម្រើនលើវិស័យមួយនេះ។ ម្យ៉ាងទៀត ក៏បានជំរុញអោយ សិល្បករ ហ៊ីបហប ខ្មែរភាគច្រើនប្រើប្រាស់ភាសាខ្មែរក្នុងការនិពន្ធបទចម្រៀងរបស់ពួកគេ ដែលបានជួយលើកស្ទួយ និងរក្សាភាសាខ្មែរ។ ការបង្កើតសហគមន៍តន្ត្រីថ្មី ហ៊ីបហប បាននាំឱ្យមានការបង្កើតសហគមន៍តន្ត្រីថ្មីមួយដែលមានភាពរស់រវើក និងបានបង្កើតកម្មវិធីប្រកួតប្រជែងដូចជា រ៉េបភើខេបូឌៀរ ដែលបានផ្តល់ឱកាសដល់យុវជនដែលមានទេពកោសល្យ។ សរុបមក ហ៊ីបហប បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍវប្បធម៌តន្ត្រីខ្មែរសម័យទំនើបនេះ។ ជាពិសេសការបញ្ចូល ឧបករណ៍បុរាណខ្មែរ ដូចជា រនាត និង ទ្រ ទៅក្នុងតន្ត្រីហ៊ីបហបសម័យទំនើប គឺជាចំណុចលេចធ្លោមួយដែលធ្វើឱ្យតន្ត្រីហ៊ីបហបខ្មែរមានលក្ខណៈពិសេស និងទាក់ទាញ។ ការរួមបញ្ចូលគ្នានេះបានបង្កើតនូវចង្វាក់ថ្មី ដែលមិនត្រឹមតែថ្មីប្លែកប៉ុណ្ណោះទេ ថែមទាំងជួយលើកស្ទួយវប្បធម៌ខ្មែរទៀតផង។ រនាត គឺជា ឧបករណ៍តន្ត្រីខ្មែរ បុរាណមួយប្រភេទ ដែលមានសំឡេងពិរោះរណ្ដំ និងប្លែក។ រនាតមានពីរប្រភេទ គឺ រនាតឯក ដែលមាន សំឡេងខ្ពស់ និង រនាតធុង ដែលមាន សំឡេងទាប។ ចំណែកឯ ទ្រ ជា ឧបករណ៍ខ្សែខ្មែរមានសំឡេងស្រទន់ ពីរោះរណ្តំ។ ហើយទ្រមានពីប្រភេទ គឺ ទ្រសោ និងទ្រអ៊ូ ដែលគេតែងតែយកមករួមបញ្ចូលក្នុងចម្រៀងហុីបហប។ ការរួមបញ្ចូលឧបករណ៍បុរាណបែបនេះ មិនត្រឹមតែបង្ហាញពីភាពសម្បូរបែបនៃតន្ត្រីខ្មែរប៉ុណ្ណោះទេ ថែមទាំងជួយថែរក្សា និងលើកកម្ពស់ឧបករណ៍បុរាណខ្មែរដល់អ្នកជំនាន់ក្រោយទៀតផង។ ទោះមានការរីកចម្រើនយ៉ាងណាក៏ដោយក៏មាននៅបញ្ហាប្រឈមជាច្រើន ដូចជា ។ បញ្ហាប្រឈមមានដូចជា កង្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ និងធនធានការផលិតថ្លៃ ដោយការផលិតបទចម្រៀងដែលមានគុណភាពខ្ពស់ វីដេអូចម្រៀង និងការផ្សព្វផ្សាយទាមទារនូវថវិកាច្រើន។ ប្រឈមនឹងកង្វះ ស្ទូឌីយោដែលមានស្តង់ដារខ្ពស់ និងឧបករណ៍ទំនើបនៅមានកម្រិត ដែលជាហេតុធ្វើឱ្យគុណភាពផលិតកម្មអាចនៅមិនទាន់ឈានដល់កម្រិតអន្តរជាតិ។